ការផ្តល់អំណោយដល់អ្នកការទូត ឥស្សរជនបរទេស ឬក្នុងពិធីការនានា គឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងអន្តរជាតិ និងការទូត។ វាបង្ហាញពី ការគោរព ភាពស្និទ្ធស្នាល និងជាមធ្យោបាយដ៏ល្អមួយដើម្បីផ្សព្វផ្សាយ វប្បធម៌ និងអត្តសញ្ញាណជាតិ។ ដើម្បីធានាថាការផ្តល់អំណោយមានលក្ខណៈសមរម្យ និងមានអត្ថន័យ ត្រូវគិតគូរលើប្រភេទអំណោយ និងរបៀបរៀបចំ។ ការជ្រើសរើសប្រភេទអំណោយដែលស័ក្តិសម គឺជារឿងសំខាន់បំផុតដើម្បីបង្ហាញពីតម្លៃ និងការគិតគូរ។ ក្រណាត់សូត្រខ្មែរ នេះគឺជាជម្រើសដ៏ល្អបំផុតមួយ ដោយសារ សូត្រខ្មែរ មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារគុណភាពខ្ពស់ ភាពល្អិតល្អន់នៃការត្បាញ និងក្បាច់រចនាប្រពៃណី។ វាអាចជាក្រមា ផាមួង ហូល ឬក្រណាត់ដែលរចនាជាផ្ទាំងគំនូរ ដែលត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន និងមានគុណភាពខ្ពស់ ដើម្បីបង្ហាញពីសិល្បៈ និងវប្បធម៌ដ៏ល្អឥតខ្ចោះ សូត្រខ្មែរ ជាផ្នែកសំខាន់មួយដែលឆ្លុះបញ្ចាំងពីសិល្បៈ និងវប្បធម៌ខ្មែរបានយ៉ាងច្បាស់ ដោយមានភាពច្នៃប្រឌិត និងបទពិសោធន៍ជីវិតប្រចាំថ្ងៃរបស់ជនជាតិខ្មែរ។ សៀវភៅអំពីប្រទេស និងវប្បធម៌ខ្មែរ ជាការផ្តល់អំណោយដ៏មានតម្លៃ ដែលរៀបរាប់ពីប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ។ ម៉្យាងទៀតត្រូវមានសៀវភៅទាក់ទងទៅនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជា ជាភាសាបរទេស គឺជារបៀបដ៏ល្អមួយដើម្បីផ្សព្វផ្សាយប្រទេសជាតិ។ វាជាអំណោយដែលមានតម្លៃអប់រំ និងមានភាពយូរអង្វែង ដែលមិនត្រឹមតែផ្តល់ចំណេះដឹងនិងការយល់ដឹងជាថ្មីៗទេ ប៉ុន្តែជាការរក្សា និងផ្សព្វផ្សាយវប្បធម៌ និងប្រវត្តិសាស្ត្រជាតិផងដែរ។ ចំពោះ គំនូរ ឬរូបចម្លាក់ ជ្រើសរើស គំនូរ ឬរូបចម្លាក់ដែលឆ្លុះបញ្ចាំងពីសិល្បៈខ្មែរ ដូចជារូបភាពប្រាសាទបុរាណ របាំអប្សរា ឬទិដ្ឋភាពជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។ អំណោយប្រភេទនេះមានតម្លៃសិល្បៈខ្ពស់ និងអាចក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ល្អសម្រាប់តុបតែង។ វត្ថុប្រើប្រាស់របស់ខ្មែរ អាចជា ប្រអប់ដាក់គ្រឿងអលង្ការដែលធ្វើពីឈើឆ្លាក់ ឬប្រាក់ វត្ថុអនុស្សាវរីយ៍តូចៗដែលធ្វើពីឫស្សី ឬស្លឹកត្នោត ឬ ចានឆ្នាំងសេរ៉ាមិច ដែលមានក្បាច់ខ្មែរ។ របស់ទាំងនេះបង្ហាញពីភាពប៉ិនប្រសប់របស់សិប្បករខ្មែរ និងមានប្រយោជន៍ក្នុងការប្រើប្រាស់។ សម្លៀកបំពាក់ខ្មែរ ក្នុងករណីដែលអ្នកទទួលមានចំណាប់អារម្មណ៍ពិសេស អ្នកអាចពិចារណាផ្តល់ជូន សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដូចជាអាវប៉ាក់ ឬអាវសម្រាប់ស្លៀកជាមួយហូលផាមួង។ ទោះជាយ៉ាងណា ការជ្រើសរើសទំហំ និងរចនាបថនៃសម្លៀកបំពាក់ត្រូវតែប្រាកដថាសមរម្យ និងសម្របទៅតាមបុគ្គលិកលក្ខណៈ និងសម្រស់របស់អ្នកទទួល។ របៀបដែលអំណោយត្រូវបានរៀបចំ និងផ្តល់ជូន មានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីការគោរព និងកម្រិតនៃពិធីការ។ អំណោយទាំងអស់ត្រូវបានវេចខ្ចប់យ៉ាងល្អិតល្អន់ និងប្រណិត ដើម្បីបង្ហាញពីការគោរព និងកិតិ្ដសក្ដិសមរម្យទៅដល់អ្នកទទួល។ ការប្រើប្រាស់ក្រដាសខ្ចប់ដែលមានគុណភាពខ្ពស់ ខ្សែបូដ៏ស្រស់ស្អាត ឬប្រអប់ដែលមានលក្ខណៈជាប្រពៃណីខ្មែរ (ដូចជាប្រអប់ឈើ ឬប្រអប់ស្លឹកត្នោតដែលបានច្នៃយ៉ាងល្អ)។ ការវេចខ្ចប់ប្រកបដោយរបៀបរៀបរយ បង្ហាញពីការយកចិត្តទុកដាក់របស់អ្នកផ្តល់។ នៅក្នុងពិធីការ ឬជំនួបផ្លូវការ អំណោយគួរតែត្រូវបានផ្តល់ជូន ជាផ្លូវការ ឬជាសាធារណៈ នៅចំពោះមុខភ្ញៀវ ឬអ្នកចូលរួមដទៃទៀត។ ការធ្វើបែបនេះបង្ហាញពី ភាពស្មោះត្រង់ និងការបើកចំហ។ ទោះជាយ៉ាងណា ក្នុងករណីខ្លះ អាចមានការពិចារណាផ្តល់ជូនដោយផ្ទាល់តែពីរនាក់ទៅតាមទំនៀមទម្លាប់នៃការទូត។ ពេលផ្តល់អំណោយ ត្រូវមាន កាយវិការសមរម្យ ទឹកមុខញញឹមរាក់ទាក់ និងពាក្យសម្តីគោរព។ អ្នកគួរតែលាតដៃទាំងពីរនៅពេលហុចអំណោយ ហើយនិយាយពាក្យថ្លែងអំណរគុណ ឬពាក្យជូនពរដោយសមរម្យ។ ជៀសវាងការផ្តល់អំណោយដោយដៃម្ខាង ឬកាយវិការដែលមិនសមរម្យ ពីព្រោះវាអាចបង្ហាញភាពមិនគោរព ឬមិនយកចិត្តទុកដាក់ ដែលអាចប៉ះពាល់ដល់អារម្មណ៍អ្នកទទួល ឬបង្កឲ្យមានការយល់ច្រឡំ។ គេតែងតែភ្ជាប់ សំបុត្រជូនពរ ដែលសរសេរជាភាសាអង់គ្លេស ឬភាសាកំណើតរបស់អ្នកទទួល បើអាច។ ក្នុងសំបុត្រនោះ គួររៀបរាប់ពី អត្ថន័យនៃអំណោយ បង្ហាញពី ការគោរព និងក្តីសង្ឃឹមសម្រាប់ទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ ឬស្ថាប័ន។ ការយល់ដឹងអំពីវប្បធម៌របស់អ្នកទទួល គឺជាគន្លឹះដើម្បីជៀសវាងការយល់ច្រឡំ ឬប៉ះពាល់ និងបង្ហាញពីការគោរពពិតប្រាកដ។ ប្រទេសខ្លះមានជំនឿ ឬទំនៀមទម្លាប់ជាក់លាក់ដែលហាមឃាត់ការផ្តល់អំណោយមួយចំនួនផងដែរ។ ឧទាហរណ៍ នៅក្នុងវប្បធម៌ខ្លះ ការផ្តល់កាំបិត ឬរបស់មុតស្រួច អាចត្រូវបានបកស្រាយថាជាការផ្តាច់ទំនាក់ទំនង។ ការផ្តល់នាឡិកាក៏អាចមានអត្ថន័យអវិជ្ជមានក្នុងវប្បធម៌មួយចំនួនដែរ។ ដូច្នេះ ការស្រាវជ្រាវជាមុន អំពីទំនៀមទម្លាប់របស់អ្នកទទួលគឺសំខាន់ណាស់។ ពណ៌ និងលេខ ពណ៌ខ្លះអាចមានអត្ថន័យខុសគ្នាក្នុងវប្បធម៌ផ្សេងៗគ្នា ឧទាហរណ៍ ពណ៌សអាចតំណាងឱ្យភាពបរិសុទ្ធ ឬការកាន់ទុក្ខ។ ដូចគ្នានេះដែរ លេខមួយចំនួនក៏អាចមានអត្ថន័យល្អ ឬមិនល្អដែរ។ ឧទាហរណ៍ លេខ ៤ នៅក្នុងវប្បធម៌អាស៊ីមួយចំនួនអាចត្រូវបានគេចាត់ទុកថាជាលេខមិនល្អ។ នៅក្នុងវប្បធម៌ខ្លះ អ្នកទទួលអាចនឹងបើកកាដូរភ្លាមៗនៅចំពោះមុខអ្នកផ្តល់។ ខណៈខ្លះទៀតអាចនឹងបើកនៅពេលក្រោយ ដើម្បីរក្សាភាពថ្លៃថ្នូរ។ អ្នកគួរតែសង្កេតមើលកាយវិការរបស់ពួកគេ ហើយធ្វើតាមយ៉ាងមានការយកចិត្តទុកដាក់ ដើម្បីធានាថាអ្នកមានការប្រព្រឹត្តសមរម្យទៅតាមបរិបទវប្បធម៌ និងទំនៀមទម្លាប់របស់អ្នកទទួល។ ចំណែកតម្លៃ អំណោយត្រូវប្រាកដថាអំណោយមានតម្លៃសមរម្យ។ ការផ្តល់អំណោយដែលមានតម្លៃថ្លៃពេកអាចត្រូវបានគេយល់ថាជាការសូកប៉ាន់ ខណៈកាដូរថោកពេកអាចបង្ហាញពីការមិនគោរព។ ការយល់ដឹងពី គោលការណ៍អំណោយ របស់ស្ថាប័នអ្នកទទួលក៏សំខាន់ដែរ ព្រោះក្នុងករណីខ្លះ បុគ្គលិកឯកជន ឬមន្ត្រីអង្គការរដ្ឋ និងអន្តរជាតិ អាចត្រូវបានហាមឃាត់ ឬមានកម្រិតកក្នុងការទទួលអំណោយ។ អំណោយដ៏ល្អបំផុត គឺអំណោយដែលអាចបន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែង និងតំណាងឱ្យអត្តសញ្ញាណជាតិ។ កាដូរដែលភ្ជាប់ជាមួយ រឿងរ៉ាវពីប្រវត្តិសាស្ត្រខ្មែរ ឬ អត្ថន័យវប្បធម៌ជ្រាលជ្រៅ នឹងមានតម្លៃកាន់តែខ្ពស់។ ឧទាហរណ៍ ការផ្តល់រូបចម្លាក់តូចមួយដូចជារូបព្រះកេតុមុខ អប្សរា ឬសត្វនិមិត្តក្នុងសិល្បៈខ្មែរអាចជាជម្រើសអំណោយដ៏សមរម្យ ដែលមានទាំងភាពប្រណិត និងមានតម្លៃវប្បធម៌។ អំណោយសម្រាប់រយៈពេលវែង ជ្រើសរើសអំណោយដែលមិនងាយខូច ឬអស់សុពលភាព។ វត្ថុសិល្បៈ សៀវភៅ ឬវត្ថុអនុស្សាវរីយ៍ប្រណិត គឺស័ក្តិសមសម្រាប់គោលបំណងនេះ។ ការវេចខ្ចប់ដែលបង្ហាញពីអត្តសញ្ញាណ: ក្រៅពីអំណោយខ្លួនឯង ការវេចខ្ចប់ក៏អាចឆ្លុះបញ្ចាំងពីវប្បធម៌របស់អ្នកដែរ។ ការប្រើប្រាស់ ក្រដាសវេចខ្ចប់ដែលមានរូបភាពប្រាសាទអង្គរវត្ត ឬ និមិត្តសញ្ញាជាតិផ្សេងទៀត អាចបន្ថែមភាពទាក់ទាញ។ ទោះបីជាមានការណែនាំ និងពិធីការជាច្រើនក៏ដោយ អ្វីដែលសំខាន់បំផុតគឺ ចេតនារបស់អ្នកផ្តល់ ព្រោះវាជាអនុស្សាវរីយ៍ដែលមានន័យជ្រៅ ជួយបង្កើនទំនាក់ទំនងផងដែរ។ ការផ្តល់អំណោយដោយភាពស្មោះត្រង់ និងទឹកចិត្តល្អ នឹងត្រូវបានអ្នកទទួលដឹងគុណ។ ត្រូវយល់ច្បាស់ពីគោលបំណងនៃការផ្តល់អំណោយ ថាតើវាជាការដឹងគុណ ការស្វាគមន៍ ការអបអរសាទរ ឬការរំលឹកអនុស្សាវរីយ៍។ សរុបមក ការផ្តល់អំណោយចំពោះអ្នកការទូត ឥស្សរជនបរទេស និងក្នុងពិធីការ គឺជា សិល្បៈដ៏ស្រទន់នៃការទូត។ ដែលរួមបញ្ចូលគ្នានូវការគោរពវប្បធម៌ ការបង្ហាញពីអត្តសញ្ញាណជាតិ និងការកសាងទំនាក់ទំនងប្រកបដោយនិរន្តរភាព។ ការយកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាពទាំងអស់ ពីការជ្រើសរើសអំណោយរហូតដល់របៀបផ្តល់ជូន។ ជាពិសេសវានឹងជួយធានាថាទង្វើនេះទទួលបានជោគជ័យ និងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរ។